ជាញឹកញាប់ នៅក្នុងគ្រួសារខ្មែរ កូនច្បងមានទំនួលខុសត្រូវមួយដ៏ធំចំពោះឪពុកម្ដាយ និងប្អូនៗ។ ភារកិច្ចនេះបានចាក់ឬសយ៉ាងជ្រៅក្នុងគុណតម្លៃប្រពៃណីខ្មែរ ដែលសង្កត់ធ្ងន់លើការគោរព ការដឹងគុណ និងការរួបរួមគ្នាក្នុងគ្រួសារ។ ចាប់តាំំងពីនៅក្មេង កូនច្បងតែងតែមានកាតព្វកិច្ចជួយមើលថែប្អូនៗពេលឪពុកម្ដាយជាប់រវល់ ឬមិននៅផ្ទះ។ មានកូនច្បងជាច្រើនក្នុងគ្រួសារខ្មែរ បានរៀនធ្វើម្ហូប សម្អាតផ្ទះ និងជួយឪពុកម្ដាយតាំងតែពីនៅក្មេង។ ពេលពួកគេធំឡើង តួនាទីរបស់ពួកគេកាន់តែមានច្រើនទៅៗ រួមមានទាំងការគាំទ្រខាងផ្លូវចិត្ត និងខាងហិរញ្ញវត្ថទៅកាន់គ្រួសារពួកគេផងដែរ។ នៅពេលឪពុកម្ដាយជួបបញ្ហា កូនច្បងជាអ្នកដំបូងដែលត្រូវជួយដោះស្រាយ។ ក្នុងការធ្វើជាមនុស្សពេញវ័យ វាមានន័យថាកូនច្បងត្រូវរៀនគ្រប់គ្រងភារកិច្ច និងរៀនពីទំនួលខុសត្រូវមុនគេបង្អស់។ ការធ្វើដូច្នេះអាចជារឿងមួយដ៏ពិបាក ពីព្រោះកូនច្បងត្រូវរក្សាតុល្យភាពរវាងក្ដីសុបិនផ្ទាល់ខ្លួន និងកាតព្វកិច្ចគ្រួសារក្នុងពេលជាមួយគ្នានោះដែរ។ នៅតាមជនបទ កូនច្បងខ្លះត្រូវបោះបង់ការសិក្សា ដើម្បីចេញទៅធ្វើការ និងជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ នៅទីក្រុង ពួកគេអាចបន្តរៀនឱ្យខ្ពង់ខ្ពស់ ប៉ុន្តែក៏ត្រូវធ្វើការបណ្ដើរ ដើម្បីផ្ញើលុយជូនគ្រួសារផងដែរ។ ជាញឹកញាប់់ ឪពុកម្ដាយមានការរំពឹងទុកខ្ពស់ចំពោះកូនច្បង ដោយចាត់ទុកពួកគេថាជាគំរូសម្រាប់ប្អូនៗ។ កូនច្បងត្រូវតែបង្ហាញអាកប្បកិរិយាល្អ មានវិន័យ និងចេះគោរពមនុស្សជុំវិញខ្លួន។ ពេលមានកម្មវិធីសាសនា ឬ កម្មវិធីក្នុងគ្រួសារ កូនច្បងមានតួនាទីសំខាន់ក្នុងការសម្រេចចិត្ត។ ពួកគេតែងតែជាអ្នកតំណាង ឬ ចេញមុខទទួលខុសត្រូវ និងរៀបចំសម្រាប់កម្មវិធីទាំងមូល។ ទំនួលខុសត្រូវនេះអាចនាំមកនូវមោទនភាព ប៉ុន្តែក៏អាចនាំមកនូវសម្ពាធផ្លូវចិត្តដែរ។ កូនច្បងក្នុងគ្រួសារខ្មែរខ្លះមានអារម្មណ៍ថា តម្រូវការ ឬ សុភមង្គលផ្ទាល់ខ្លួនរបស់ពួកគេមិនសំខាន់ និងតែងតែត្រូវបានមើលរំលង។ ទោះជាយ៉ាងណា កូនច្បងជាច្រើននៅតែមានមោទនភាពក្នុងការជួយគ្រួសារពួកគេ ឱ្យរីកចម្រើន និងមានសុភមង្គល។ ក្នុងវប្បធម៌ខ្មែរ ទំនួលខុសត្រូវទាំងនេះ ត្រូវបានរាប់ថាជាភាពកត្តញ្ញូ និងសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ ព្រមទាំងគ្រួសារទាំងមូលផងដែរ។ ពេលកូនច្បងធំឡើង ពួកគេក្លាយជាសសរដ៏សំខាន់មួយក្នុងគ្រួសារ។ ក្នុងន័យនេះ ការក្លាយជាមនុស្សពេញវ័យមិនមែនគ្រាន់តែអាចមានភាពឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងការមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីថែទាំគ្រួសារផងដែរ។ ជារឿយៗ កូនច្បងដើរតួនាទីជាស្ពានរវាងឪពុកម្ដាយ និងប្អូនៗ។ ពួកគេច្រើនជួយដោះស្រាយបញ្ហា និងពន្យល់ពីការរំពឹងទុករបស់ឪពុកម្ដាយទៅកាន់ប្អូនៗ។ ពេលខ្លះទៀត កូនច្បងក៏ដើរតួនាទីជាអ្នកសម្របសម្រួលផងដែរ ជាពិសេសនៅពេលប្អូនៗធ្វើអ្វីមួយឱ្យឪពុកម្ដាយពួកគេខឹង។ ក្នុងករណីខ្លះទៀត កូនច្បងក៏ជាអ្នកថែរក្សាកេរ្តិ៍ឈ្មោះ និង កិត្តិយសគ្រួសារនៅក្នុងសហគមន៍ផងដែរ។ ឪពុកម្ដាយតែងតែរំពឹងថា កូនច្បងត្រូវមានភាពចាស់ទុំ ទោះបីជាពេលខ្លះពួកគេនៅមានអាយុក្មេងក៏ដោយ។ ទំនួលខុសត្រូវតាំងពីវ័យក្មេងនេះ ជួយពួកគេឱ្យអភិវឌ្ឍជំនាញដឹកនាំ និងដោះស្រាយបញ្ហា។ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យមានសម្ពាធផ្លូវចិត្ត និងភាពនឿយហត់ ប្រសិនបើទំនួលខុសត្រូវនោះវាលើសលប់ពេកផងដែរ។ នៅក្នុងសង្គមខ្មែរ ការធ្វើជាកូនច្បងមានន័យថា គេត្រូវយកគ្រួសារជាទីមួយ។ មានកូនច្បងជាច្រើន ពន្យារពេលក្នុងការតាមចាប់ក្ដីស្រមៃផ្ទាល់ខ្លួនរបស់ពួកគេដូចជា រៀនបន្ត ឬរៀបការ ដើម្បីជួយទំនុកបម្រុងគ្រួសារវិញ។ ពេលខ្លះទៀត កូនច្បងគឹជាអ្នកមើលថែរក្សាឪពុកម្ដាយចាស់ៗ ពេលប្អូនៗទៅរស់នៅឆ្ងាយ។ ពួកគេគឺជាសសរទ្រូងដ៏រឹងមាំ និងចាំបាច់បំផុតក្នុងគ្រួសារ។ ភាពចាស់ទុំរបស់ពួកគេមានឥទ្ធិពលលើអាកប្បកិរិយា និងការសម្រេចចិត្តរបស់ប្អូនៗ។ កូនច្បងខ្លះសារភាពថា ពួកគេមិនសូវបង្ហាញពីភាពទន់ខ្សោយទេ ពីព្រោះតែមិនចង់ឱ្យប្អូនៗ និងឪពុកម្ដាយព្រួយបារម្ភ និងអស់សង្ឃឹម។ ប៉ុន្តែ ការធ្វើដូច្នេះអាចធ្វើឱ្យពួកគេមានអារម្មណ៍ឯកា ដោយសារគេលាក់បន្ទុក និងសម្ពាធទាំងនោះនៅក្នុងចិត្តតែឯង។ ទោះបីជាលំបាកក្ដី កូនច្បងមួយចំនួននៅតែពេញចិត្តនឹងបំពេញតាមកាតព្វកិច្ចគ្រួសារ ដោយមិនបោះបង់ ឬ ចុះចាញ់ឡើយ។ វប្បធម៌ខ្មែរលើកសរសើរចំពោះការប្តេជ្ញាចិត្តបែបនេះថាជាទំនួលខុសត្រូវប្រកបដោយសីលធម៌ និងកត្តញ្ញូតាធម៌។ តាមរយៈឥទ្ធិពលនៃសង្គមសម័យទំនើប កូនច្បងខ្លះបានព្យាយាមស្វែងរកតុល្យភាពរវាងប្រពៃណី និងការរីកចម្រើនផ្ទាល់ខ្លួន។ ពួកគេនៅតែទុកគ្រួសារជាអាទិភាព ប៉ុន្តែក៏ចាប់ផ្ដើមយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ពួកគេដែរ។ ក្នុងប្រទេសកម្ពុជា ការធ្វើជាកូនច្បងមានន័យថាជាការធំធាត់ឡើងដោយមានសេចក្ដីស្រឡាញ់ ការលះបង់ និងទំនួលខុសត្រូវពេញមួយជីវិត។